ការធ្វើទៀនក្រអូប កំពុងក្លាយជាជម្រើសថ្មីដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ ជាពិសេសក្នុងចំណោមស្រ្តីមេផ្ទះ សិស្សនិស្សិត និងអ្នកធ្វើការការិយាល័យ ដែលចង់ស្វែងរកភាពស្រស់ស្រាយ និងការសម្រាកលំហែផ្លូវចិត្តក្នុងបរិបទរស់នៅបែបទាន់សម័យ។ ចំពោះ ការធ្វើទៀនក្រអូបមានគោលបំណងជាច្រើន។ គោលបំណងចម្បងនៃការធ្វើទៀននៅផ្ទះគឺដើម្បីបង្កើតនូវប្រភពពន្លឺ និងក្លិនក្រអូបដែលជួយឱ្យបរិយាកាសក្នុងផ្ទះកាន់តែមានភាពកក់ក្ដៅ និងមានសោភ័ណភាព។ យើងធ្វើទៀនដោយខ្លួនឯងដើម្បីអាចគ្រប់គ្រងលើគុណភាពធាតុផ្សំ និងប្រាកដថាគ្មានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់សមាជិកគ្រួសារ។ ការបង្កើតទៀនក្រអូបមានគោលដៅជួយកាត់បន្ថយភាពតានតឹង និងការនឿយហត់ពីការងារប្រចាំថ្ងៃ តាមរយៈការព្យាបាលដោយក្លិនក្រអូប។ ក្នុងបរិបទខ្មែរ ទៀនដែលធ្វើដោយដៃអាចប្រើប្រាស់សម្រាប់ដាក់តាំងនៅកន្លែងសក្ការបូជា ឬមាត់បង្អួច ដើម្បីបង្កើនភាពស្ងប់សុខនៅក្នុងចិត្ត។ គោលបំណងមួយទៀតគឺដើម្បីផលិតកាដូដែលមានលក្ខណៈពិសេស និងមានន័យបំផុតសម្រាប់ជូនមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ក្នុងឱកាសពិសេសៗ។ យើងចង់ប្រើប្រាស់ពេលវេលាទំនេរឱ្យមានប្រយោជន៍ និងអភិវឌ្ឍជំនាញច្នៃប្រឌិតថ្មីមួយដែលមិនសូវមានមនុស្សធ្វើច្រើននៅឡើយក្នុងសង្គមខ្មែរ។ ការធ្វើទៀនគឺដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនលើក្លិនផ្កា ឬក្លិនរុក្ខជាតិនានាដែលយើងមិនអាចរកទិញបាននៅតាមទីផ្សារធម្មតា។ យើងធ្វើវាដើម្បីបង្កើតម៉ាកយីហោតូចមួយនៅផ្ទះ ដែលអាចក្លាយជាប្រភពចំណូលបន្ថែមតាមរយៈការលក់លើបណ្ដាញសង្គមដូចជា TikTok ឬ Facebook ជាដើម។ គោលបំណងនៃការរៀនធ្វើទៀនគឺដើម្បីយល់ដឹងពីសិល្បៈនៃការលាយពណ៌ និងក្លិនឱ្យត្រូវទៅតាមអារម្មណ៍ និងរដូវកាលនីមួយៗ។ ជាចុងក្រោយ ការធ្វើទៀនគឺជាការស្វែងរកសេចក្ដីសុខសាមញ្ញៗដែលកើតចេញពីការប្រើប្រាស់ដៃ និងស្មារតីផ្ដោតទៅលើការងារសិល្បៈ។ ចំពោះ ការធ្វើទៀនក្រអូបត្រូវការសម្ភារៈដែលចាំបាច់មួយចំនួន។ ក្រមួនសណ្ដែកសៀង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ធ្វើទៀននៅផ្ទះ ព្រោះវាផ្សំពីធម្មជាតិ និងងាយស្រួលរលាយក្នុងកម្ដៅទាប។ ក្រមួនឃ្មុំធម្មជាតិដែលរកបានក្នុងស្រុក ក៏ជាធាតុផ្សំដ៏វិសេសដែលផ្ដល់នូវក្លិនក្រអូបស្រាលៗ និងជួយឱ្យទៀនឆេះបានយូរជាងមុន។ ប្រេងក្រអូប ដែលមានក្លិនដូចជា ផ្កាម្លិះ ស្លឹកគ្រៃ ឬផ្កាឈូក គឺជាចំណុចស្នូលដែលផ្ដល់នូវអត្តសញ្ញាណក្លិនបែបខ្មែរ។ ខ្សែប្រឆេះ ដែលធ្វើពីសរសៃអំបោះ ឬបន្ទះឈើខ្នាតតូច គឺជាផ្នែកដែលជួយឱ្យទៀនឆេះបានស្មើល្អ និងមិនបង្កជាផ្សែងខ្មៅ។ ឆ្នាំងសម្រាប់រំលាយក្រមួន និងចង្ក្រានអគ្គិសនីខ្នាតតូច គឺជាឧបករណ៍បច្ចេកទេសចាំបាច់សម្រាប់រំលាយក្រមួនឱ្យទៅជាវត្ថុរាវ។ ទែម៉ូម៉ែត្រ ត្រូវបានប្រើសម្រាប់វាស់កម្ដៅក្រមួនឱ្យបានត្រឹមត្រូវ មុននឹងដាក់ប្រេងក្រអូបចូលដើម្បីកុំឱ្យក្លិនឆាប់ហើរអស់។ កែវស្អាតៗ ឬកូនចានសេរ៉ាមិចដែលមានក្បាច់រចនាបែបបុរាណ គឺជាជម្រើសដ៏ស្រស់ស្អាតសម្រាប់ដាក់សាច់ទៀនទៅខាងក្នុង។ ថ្នាំពណ៌សម្រាប់ទៀន ត្រូវបានប្រើដើម្បីផ្ដល់ពណ៌សោភ័ណភាពទៅតាមការចង់បាន ដូចជាពណ៌ស្វាយខ្ចី ឬពណ៌ផ្កាឈូកស្រទន់។ ឧបករណ៍សម្រាប់ទប់ខ្សែប្រឆេះឱ្យនៅចំកណ្ដាលកែវ ជួយឱ្យទៀនមើលទៅមានតុល្យភាព និងស្អាតនៅពេលដែលក្រមួនកកឡើងវិញ។ ស្លាកសញ្ញា ដែលរចនាដោយខ្លួនឯង ត្រូវបានប្រើសម្រាប់បិទលើកែវទៀនដើម្បីបញ្ជាក់ពីឈ្មោះក្លិន និងកាលបរិច្ឆេទផលិត។ ឯរបៀបនៃការធ្វើទៀនក្រអូប ត្រូវធ្វើតាមជំហានសំខាន់ៗជាច្រើន។ ជំហានដំបូងគឺការសម្អាតកែវសម្រាប់ដាក់ទៀនឱ្យបានស្អាតល្អ និងស្ងួត ដើម្បីកុំឱ្យមានដីហុយប៉ះពាល់ដល់សាច់ទៀន។ បន្ទាប់មក អ្នកត្រូវវាស់ទម្ងន់ក្រមួនឱ្យបានត្រឹមត្រូវទៅតាមទំហំកែវដែលអ្នកមាន ដោយប្រើជញ្ជីងអគ្គិសនីខ្នាតតូច។ ដាក់ក្រមួនចូលក្នុងឆ្នាំង រួចរំលាយវាក្នុងកម្ដៅមធ្យមរហូតដល់ក្រមួនក្លាយជាទឹកថ្លា និងគ្មានដុំកកឡើយ។ នៅពេលក្រមួនរលាយអស់ អ្នកត្រូវយកវាចេញពីកម្ដៅ ហើយរង់ចាំឱ្យសីតុណ្ហភាពចុះមកដល់កម្រិតដែលស័ក្តិសមសម្រាប់ដាក់ប្រេងក្រអូប។ ចាក់ប្រេងក្រអូបចូលទៅក្នុងទឹកក្រមួន រួចកូរវាឱ្យសព្វរយៈពេល ២ នាទី ដើម្បីឱ្យក្លិន និងក្រមួនរលាយចូលគ្នាបានល្អបំផុត។ ខណៈពេលរង់ចាំក្រមួន អ្នកត្រូវបិទជើងខ្សែប្រឆេះទៅនឹងបាតកែវឱ្យជាប់ល្អ ដើម្បីកុំឱ្យវាអណ្ដែតនៅពេលចាក់ក្រមួនចូល។ ចាក់ទឹកក្រមួនយឺតៗចូលទៅក្នុងកែវ ដើម្បីជៀសវាងការកើតមានពពុះខ្យល់ដែលធ្វើឱ្យផ្ទៃទៀនមិនម៉ត់រលោង។ រៀបចំខ្សែប្រឆេះឱ្យត្រង់ រួចទុកទៀនឱ្យកកនៅកន្លែងដែលគ្មានខ្យល់បក់ខ្លាំង និងមានសីតុណ្ហភាពថេរ។ ការរង់ចាំឱ្យទៀនកកទាំងស្រុងអាចចំណាយពេលពី ៤ ទៅ ២៤ ម៉ោង អាស្រ័យលើប្រភេទក្រមួន និងទំហំនៃទៀននោះ។ បន្ទាប់ពីទៀនកក អ្នកត្រូវកាត់តម្រឹមខ្សែប្រឆេះឱ្យនៅសល់ប្រវែងប្រហែលកន្លះសង់ទីម៉ែត្រពីផ្ទៃទៀន។ ការបិទស្លាកសញ្ញា និងការតុបតែងមាត់កែវដោយខ្សែបូ ឬផ្កាស្ងួត គឺជាជំហានចុងក្រោយដែលបង្កើនតម្លៃដល់ទៀនរបស់អ្នក។ អ្នកគួរទុកទៀនចោលរយៈពេល ២ ទៅ ៣ ថ្ងៃ មុននឹងចាប់ផ្ដើមអុជវា ដើម្បីឱ្យក្លិនមានភាពដិតល្អ និងសាយភាយបានល្អ។ ការរៀបចំបញ្ជីកត់ត្រាពីបរិមាណដែលបានលាយ នឹងជួយឱ្យអ្នកអាចធ្វើទៀនដែលមានគុណភាពដូចគ្នានៅលើកក្រោយៗទៀត។ ការសម្អាតឧបករណ៍ភ្លាមៗបន្ទាប់ពីប្រើរួច នឹងជួយឱ្យក្រមួនមិនកកជាប់សម្ភារ: ដែលនាំឱ្យពិបាកលាងសម្អាតនៅពេលក្រោយ។ ការសាកល្បងអុជទៀនដែលបានផលិតរួច ដើម្បីពិនិត្យមើលកម្រិតនៃក្លិន និងភាពស្មើគ្នានៃការឆេះ គឺជាជំហានត្រួតពិនិត្យគុណភាពដ៏សំខាន់។ ការធ្វើទៀនក្រអូបមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់នៃការធ្វើទៀនគឺការបង្កើតនូវកម្លាំងចិត្ត និងភាពរីករាយតាមរយៈការឃើញស្នាដៃផ្ទាល់ខ្លួនត្រូវបានប្រើប្រាស់ក្នុងផ្ទះ។ វាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តតាមរយៈការប្រើក្លិនក្រអូបដើម្បីជួយឱ្យគេងលក់ស្រួល និងកាត់បន្ថយអារម្មណ៍តប់ប្រមល់។ ការធ្វើទៀននៅផ្ទះជួយសន្សំសំចៃថវិកាបានច្រើន ព្រោះទៀនក្រអូបម៉ាកល្បីៗនាំចូលពីបរទេសមានតម្លៃថ្លៃខ្លាំងក្នុងទីផ្សារកម្ពុជា។ សកម្មភាពនេះជួយពង្រឹងទំនាក់ទំនងក្នុងគ្រួសារ ប្រសិនបើសមាជិកម្នាក់ៗនាំគ្នាមកជួយធ្វើ និងច្នៃប្រឌិតរួមគ្នា។ វាគឺជាចំណង់ចំណូលចិត្តមួយដែលផ្ដល់ភាពស្ងប់ស្ងាត់ និងជួយឱ្យយើងមានសមាធិខ្ពស់នៅពេលផ្ដោតលើជំហាននីមួយៗនៃការផលិត។ ទៀនក្រអូបអាចជួយបំបាត់ក្លិនមិនល្អនៅក្នុងផ្ទះបាយ ឬបន្ទប់ទឹក ធ្វើឱ្យផ្ទះទាំងមូលមានក្លិនប្រហើរដូចនៅកន្លែងស្ប៉ា។ អត្ថប្រយោជន៍សេដ្ឋកិច្ច ការចេះប្រើប្រាស់ដើមទុនតិច ដើម្បីបង្កើតជាផលិតផលដែលមានតម្លៃខ្ពស់ និងអាចលក់បានចំណេញច្រើន។ វាជួយឱ្យយើងមានចំណេះដឹងផ្នែកគីមីសាស្ត្រសាមញ្ញៗ និងការយល់ដឹងពីតុល្យភាពនៃកម្ដៅ និងវត្ថុធាតុដើម។ ការប្រើប្រាស់ក្រមួនធម្មជាតិគឺជាការរួមចំណែកការពារបរិស្ថាន ព្រោះវាជាសារធាតុដែលអាចរលាយទៅវិញដោយមិនបង្កជាតិពុល។ ទៀនដែលធ្វើដោយដៃបង្ហាញពីភាពម៉ត់ចត់ និងការយកចិត្តទុកដាក់ខ្ពស់របស់ម្ចាស់ផ្ទះទៅកាន់ភ្ញៀវដែលមកលេងផ្ទះ។ វាផ្ដល់ឱកាសឱ្យយើងអាចផ្សព្វផ្សាយពីក្លិនផ្កាខ្មែរទៅកាន់ពិភពលោក តាមរយៈការដាក់ឈ្មោះក្លិនជាភាសាខ្មែរលើផលិតផល។ ការធ្វើទៀនជួយកាត់បន្ថយការចំណាយលើការទិញគ្រឿងតុបតែងផ្ទះថ្លៃៗ ដោយគ្រាន់តែប្រើទៀនដែលយើងធ្វើខ្លួនឯងមកដាក់តាំង។ វាគឺជាការបំបាត់ភាពអផ្សុកយ៉ាងមានប្រសិទ្ធភាព និងអាចជួយឱ្យអ្នករកឃើញទេពកោសល្យថ្មីដែលអ្នកមិនធ្លាប់ដឹងពីមុន។ ទៀនក្រអូបជួយបង្កើនបរិយាកាសឱ្យកាន់តែរ៉ូមែនទិកសម្រាប់ការទទួលទានអាហារពេលល្ងាចជាមួយគ្រួសារ។ ជាចុងក្រោយ អត្ថប្រយោជន៍ដ៏ធំបំផុតគឺការបង្កើតនូវក្ដីសង្ឃឹម និងគោលដៅក្នុងជីវិត។ សរុបសេចក្ដីមក ការធ្វើទៀនក្រអូបនៅផ្ទះ គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង សិល្បៈច្នៃប្រឌិត និងការថែទាំសុខភាពផ្លូវចិត្ត។ ហើយវាថែមទាំងធ្វើឲ្យយើងទទួលបាននូវសេចក្ដីសុខ និងឱកាសក្នុងការបង្កើតអាជីវកម្មខ្នាតតូចទៀតផង។ បន្ថែមពីនេះ ការធ្វើទៀនគឺជាសក្ខីភាពនៃការព្យាយាម និងការផ្ដល់តម្លៃលើការរស់នៅប្រកបដោយគុណភាព និងសោភ័ណភាព។